ធនធានទឹកទន្លេគឺជាសរសៃឈាមដ៏មានតម្លៃបំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស និង សត្វនៅតាមបណ្តោយដងទន្លេនានាក្នុងប្រទេសកម្ពុជា។ ការថែរក្សាតុល្យភាពធម្មជាតិនៃប្រព័ន្ធទឹកគឺជារឿងដែលមិនអាចខ្វះបាន ដើម្បីធានានូវនិរន្តរភាពនៃវិស័យកសិកម្ម និងជលផលសម្រាប់កូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នភាពនៃបញ្ហាទឹក ហាក់មានសភាពប្រែប្រួលខ្លាំងដែលបណ្តាលមកពីកត្តារួមផ្សំជាច្រើនទាំងផ្នែកធម្មជាតិ និង សកម្មភាពរបស់មនុស្សជាតិ។ សកម្មភាពទាញយកធនធានខ្សាច់ពីក្នុងបាតទន្លេបានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលតម្រូវឱ្យមានការវិភាគឱ្យបានស៊ីជម្រៅបំផុត។ ផលវិបាកដែលកើតចេញពីការបូមខ្សាច់ហួសកម្រិតបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានវិទ្យា និង សេដ្ឋកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប។ បញ្ហាចម្បងដំបូងគេដែលយើងសង្កេតឃើញគឺការស្រុតចុះនៃផ្ទៃបាតទន្លេដែលបណ្តាលមកពីការបូមខ្សាច់ក្នុងបរិមាណច្រើនលើសលប់។ បាតទន្លេដែលធ្លាប់តែមានកម្រិតសមល្មមប្រែជាជ្រៅជាងមុន ក្នុងរយៈពេលប្រមាណជាម្ភៃឆ្នាំចុងក្រោយនេះ។ នៅពេលដែលបាតទន្លេមានសភាពជ្រៅពេកវាតម្រូវឱ្យមានបរិមាណទឹកហូរចូលកាន់តែច្រើនទើបអាចធ្វើឱ្យកម្រិតផ្ទៃទឹកឡើងខ្ពស់បាន។ កត្តានេះធ្វើឱ្យយើងមើលឃើញថាទន្លេហាក់ដូចជាកំពុងរីងស្ងួតខ្លាំងទោះបីជាបរិមាណទឹកហូរចូលមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនក៏ដោយ។ ស្ថានភាពទឹកទាបនេះបង្កឱ្យមានការលំបាកដល់ការធ្វើចរាចរណ៍តាមផ្លូវទឹក និង ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។ ក្រៅពីបញ្ហាបាតទន្លេជ្រៅវាក៏មានផលប៉ះពាល់ដល់ការរអាក់រអួលនៃរបបទឹកបញ្ច្រាសចូលទៅក្នុងបឹងទន្លេសាបផងដែរ។ បឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំជាងគេពឹងផ្អែកទាំងស្រុងលើបាតុភូតទឹកឡើងបុកបញ្ច្រាសចេញពីទន្លេមេគង្គ។ ការបូមខ្សាច់នៅតំបន់ជុំវិញរាជធានីភ្នំពេញបានធ្វើឱ្យបាតទន្លេជ្រៅទៅៗដែលនាំឱ្យសម្ពាធទឹកមិនអាចរុញច្រានទឹកចូលបឹងបាន។ លំហូរទឹកដែលមិនអាចរុញច្រានចូលក្នុងបឹងទន្លេសាបបានពេញលេញធ្វើឱ្យបឹងនេះបាត់បង់តុល្យភាពធម្មជាតិរបស់វាភ្លាមៗ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថាបរិមាណលំហូរទឹកបញ្ច្រាសនេះបានធ្លាក់ចុះចន្លោះពីសែសិបភាគរយទៅហាសិបភាគរយឯណោះ។ បញ្ហានេះបណ្តាលឱ្យបឹងទន្លេសាបមានសភាពរួមតូចជាងមុន និង ងាយនឹងរីងស្ងួតលឿនបំផុតនៅពេលដែលរដូវប្រាំងចូលមកដល់។ ការបាត់បង់បរិមាណទឹកនៅក្នុងបឹងទន្លេសាបគឺជាសញ្ញាព្រមានដ៏គ្រោះថ្នាក់សម្រាប់ប្រព័ន្ធអេកូឡូស៊ីទឹកសាបទាំងមូលក្នុងប្រទេស។ បន្តមកទៀតគឺការបាត់បង់ដីល្បាប់ដែលមានសារៈសំខាន់បំផុតសម្រាប់ការការពារ និង ទប់លំនឹងដីមាត់ច្រាំងទន្លេ។ ខ្សាច់ប្រៀបដូចជាឆ្អឹងខ្នងដែលជួយទប់មាត់ច្រាំងមិនឱ្យ បាក់ស្រុតនៅពេលដែលមានចរន្តទឹកហូរខ្លាំងមកដល់។ នៅពេលដែលខ្សាច់ត្រូវបានបូមចេញពីបាតទន្លេអស់ច្រើនពេកវានឹងធ្វើឱ្យមាត់ច្រាំងបាត់បង់បង្អែកដ៏រឹងមាំរបស់វាភ្លាមៗ។ ដីល្បាប់ដែលហូរធ្លាក់មកពីផ្នែកខាងលើត្រូវបានរាំងខ្ទប់ដោយការទប់របស់ទំនប់វារីអគ្គិសនីដែលធ្វើឱ្យការបំពេញខ្សាច់ឡើងវិញមិនអាចទៅរួច។ អតុល្យភាពរវាងការបូមខ្សាច់ចេញ និង ការហូរចូលនៃដីល្បាប់ថ្មីបានបង្កឱ្យមានការបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។ ផ្ទះសម្បែង និង ភូមិដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវប្រឈមនឹងគ្រោះថ្នាក់នៃការបាក់ស្រុតចូលក្នុងទឹកជារៀងរាល់ឆ្នាំ។ ការបាក់ច្រាំងនេះធ្វើឱ្យទន្លេកាន់តែរីកទទឹងធំជាងមុន និង ប្រែក្លាយទៅជាទន្លេដែលមានសភាពរាក់ដែលមិនល្អសម្រាប់មច្ឆជាតិ។ ជម្រកត្រីដែលធ្លាប់តែសម្បូរដីល្បាប់ និង រុក្ខជាតិទឹកត្រូវរងការបំផ្លាញដែលធ្វើឱ្យទិន្នផលនេសាទធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ បញ្ហាមួយទៀតដែលមិនអាចមើលរំលងបានគឺការជ្រាបចូលនៃទឹកប្រៃដែលកំពុងយាយីដីកសិកម្មនៅតំបន់ទំនាបផ្នែកខាងក្រោម។ នៅពេលដែលកម្រិតទឹកទន្លេស្រកចុះទាបពេកដោយសារការបូមខ្សាច់វានាំឱ្យទឹកសមុទ្រអាចជ្រាបចូលមកក្នុងដីគោកបានជ្រៅ។ ការជ្រាបចូលនៃទឹកប្រៃតាមរយៈដីសណ្តទន្លេមេគង្គបានធ្វើឱ្យគុណភាពទឹកទន្លេប្រែប្រួលដែលមិនអាចប្រើប្រាស់បានទៀតឡើយ។ ទឹកទន្លេដែលប្រែជាប្រៃមិនអាចយកមកប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំស្រូវ ឬ បន្លែបង្ការរបស់កសិករបានទេ។ ប្រព័ន្ធអេកូឡូស៊ីទឹកសាបដែលធ្លាប់តែមានភាពស្រស់បំព្រងត្រូវរងការបំផ្លាញ និង ប្រែជាស្ងួតហួតហែងខុសពីធម្មតា។ តំបន់មួយចំនួនដែលធ្លាប់តែមានជីជាតិត្រូវប្រែប្រួលទៅជាដីដែលខូចគុណភាពដោយសារតែសារធាតុអំបិលពីទឹកសមុទ្រ។ ស្ថានភាពបែបនេះបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ ការរីងស្ងួតនៃប្រភពទឹកបានបំផ្លាញជម្រកពងកូនត្រីដែលជាប្រភពប្រូតេអ៊ីនដ៏សំខាន់បំផុតសម្រាប់ពលរដ្ឋ។ តំបន់ដីសើមដែលធ្លាប់តែជាកន្លែងផ្តល់អាហារដល់សត្វស្លាប និងត្រីត្រូវបានបាត់បង់សោភ័ណភាព និង តម្លៃធម្មជាតិរបស់វា។ បរិមាណត្រីដែលធ្លាប់តែសម្បូរហូរហៀរនៅក្នុងទន្លេមេគង្គ និង បឹងទន្លេសាបបានថយចុះយ៉ាងហោចណាស់ពាក់កណ្តាល។ អ្នកនេសាទលក្ខណៈគ្រួសារជួបការលំបាកយ៉ាងខ្លាំងក្នុងការរកត្រី ដើម្បីចិញ្ចឹមជីវិត និងលក់ដូរនៅលើទីផ្សារក្នុងស្រុក។ វិស័យកសិកម្មក៏រងគ្រោះមិនចាញ់វិស័យជលផលដែរដោយសារតែការចុះទាបនៃកម្រិតទឹកទន្លេលើសពីកម្រិតបច្ចេកទេស។ កសិករត្រូវការប្រើប្រាស់កម្លាំងម៉ាស៊ីនកាន់តែខ្លាំង ដើម្បីបូមទឹកចេញពីទន្លេដែលមានកម្រិតទាបជាងបំពង់បូមខ្លាំងពេក។ ការចំណាយលើប្រេងឥន្ធនៈ និងម៉ាស៊ីនបូមទឹកកើនឡើងខ្ពស់ដែលធ្វើឱ្យចំណូលរបស់កសិករកាន់តែធ្លាក់ចុះដុនដាប។ ប្រភពទឹកសម្រាប់ផលិតទឹកស្អាតនៅតាមទីក្រុង និង ទីប្រជុំជននានាក៏រងផលប៉ះពាល់ដោយសារភាពល្អក់កករនៃទឹក។ គុណភាពទឹកដែលធ្លាក់ចុះតម្រូវឱ្យមានការប្រើប្រាស់សារធាតុគីមីកាន់តែច្រើនក្នុងការចម្រោះទឹកឱ្យស្អាតសម្រាប់ប្រើប្រាស់។ សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យ ប្រសិនបើប្រភពទឹកមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ការបូមខ្សាច់មិនត្រឹមតែផ្លាស់ប្តូររូបរាងទន្លេប៉ុណ្ណោះទេ គឺ ថែមទាំងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃចរន្តទឹកទៀតផង។ ប្រសិនបើសកម្មភាពនេះនៅតែបន្តដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ទេនោះអនាគតនៃដងទន្លេនឹងជួបគ្រោះមហន្តរាយ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការតឹងរ៉ឹងក្នុងការកំណត់តំបន់បូមខ្សាច់ឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស។ ការសិក្សាអំពីផលប៉ះពាល់បរិស្ថានត្រូវតែធ្វើឡើងដោយតម្លាភាព និងមានការចូលរួមពីអ្នកជំនាញក្នុងវិស័យធនធានទឹក។ ប្រជាពលរដ្ឋគ្រប់រូបត្រូវយល់ដឹងអំពីតម្លៃនៃខ្សាច់ធម្មជាតិដែលមិនមែនគ្រាន់តែជាវត្ថុធាតុដើមសម្រាប់សំណង់ប៉ុណ្ណោះទេ។ ខ្សាច់គឺជាខែលការពារដី និងជាអ្នករក្សាតុល្យភាពនៃកម្រិតទឹកដែលយើងប្រើប្រាស់សម្រាប់រស់នៅរាល់ថ្ងៃនេះ។ ការបាត់បង់តុល្យភាពនៃធម្មជាតិនឹងនាំមកនូវគ្រោះរាំងស្ងួត និងទឹកជំនន់ដែលមិនអាចទាយទុកជាមុនបានឡើយ។ យើងត្រូវរួមគ្នាការពារមច្ឆជាតិដែលជាទ្រព្យសម្បត្តិដែលធម្មជាតិបានប្រគល់ឱ្យមកដែនដីមួយនេះ។ ការអភិវឌ្ឍដោយចីរភាពគឺជាការអភិវឌ្ឍដែលមិនបំផ្លាញប្រភពធនធានធម្មជាតិសម្រាប់តម្រូវការនាពេលបច្ចុប្បន្ន។ សកម្មភាពបូមខ្សាច់ខុសច្បាប់ត្រូវតែត្រូវបានលុបបំបាត់ចោលទាំងស្រុង ដើម្បីសង្គ្រោះទន្លេដែលកំពុងតែរងការបំផ្លាញ។ សំឡេងនៃម៉ាស៊ីនបូមខ្សាច់បានបំបិទសំឡេងនៃចរន្តទឹកហូរដែលធ្លាប់តែផ្តល់នូវភាពត្រជាក់ត្រជុំដល់ដី។ ការយល់ដឹងពីផលប៉ះពាល់នៃការប្រែប្រួលកម្រិតទឹកនឹងជួយឱ្យយើងត្រៀមខ្លួនបានល្អសម្រាប់គ្រោះមហន្តរាយខាងមុខ។ ក្នុងនាមជាម្ចាស់ស្រុក យើងត្រូវតែការពារទន្លេមេគង្គមិនឱ្យបាត់បង់សោភ័ណភាព និងជីវចម្រុះបានឡើយក្នុងនាមជាម្ចាស់ស្រុក។ ទំនួលខុសត្រូវលើការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។ ចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ីគួរតែត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់យុវជនជំនាន់ក្រោយជាដាច់ខាត។ ការរក្សាបាននូវរបបទឹកបញ្ច្រាសចូលបឹងទន្លេសាបគឺជាការរក្សាបាននូវសន្តិសុខស្បៀងសម្រាប់ជាតិទាំងមូល។ ប្រសិនបើបឹងទន្លេសាបរីងស្ងួតនោះមានន័យថាជីវិតរបស់ប្រជាជនរាប់លាននាក់នឹងត្រូវជួបការលំបាក។ ផលប៉ះពាល់នៃទឹកប្រៃនៅតំបន់ដីសណ្តគឺជាមេរៀនមួយដែលយើងត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលាបំផុត។ ការដាំដើមឈើឡើងវិញតាមមាត់ច្រាំងក៏ជាវិធីសាស្ត្រមួយជួយទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីការបូមខ្សាច់ផងដែរ។ វិស័យទេសចរណ៍តាមដងទន្លេក៏នឹងរងផលប៉ះពាល់ប្រសិនបើភាពស្រស់ស្អាតនៃឆ្នេរខ្សាច់ធម្មជាតិត្រូវបានបាត់បង់។ អ្នកទេសចរមកកម្សាន្តដើម្បីមើលភាពសម្បូរបែបនៃធម្មជាតិមិនមែនមកមើលការបំផ្លិចបំផ្លាញនៃម៉ាស៊ីនបូមខ្សាច់ទេ។ ការរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារឱ្យមានការគ្រប់គ្រងធនធានខ្សាច់គឺជាសញ្ញាណល្អនៃសង្គមដែលរីកចម្រើន។ តម្លាភាពក្នុងការផ្តល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់នឹងជួយកាត់បន្ថយអំពើពុករលួយដែលបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ យើងត្រូវតែចងចាំថាធនធានធម្មជាតិមានកម្រិតកំណត់ និងមិនអាចកើតឡើងវិញបានក្នុងរយៈពេលខ្លីនោះឡើយ។ ការទាញយកផលប្រយោជន៍ពីទន្លេត្រូវតែមានតុល្យភាពជាមួយនឹងការថែរក្សាការពារឱ្យបានម៉ត់ចត់បំផុត។ សេចក្តីស្រឡាញ់ចំពោះទឹកដីត្រូវបង្ហាញតាមរយៈសកម្មភាពការពារបរិស្ថានជុំវិញខ្លួនយើងជារៀងរាល់ថ្ងៃ។ បញ្ហានៃការស្រកចុះនៃបាតទន្លេគឺជាបញ្ហាមួយដែលយើងមិនអាចប្រកែកបានឡើយក្នុងពេលបច្ចុប្បន្ន។ ដំណោះស្រាយបច្ចេកទេស និងការអនុវត្តច្បាប់គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ។ ការសហការជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គក៏ជារឿងដែលត្រូវយកចិត្តទុកដាក់ផងដែរ។ លំហូរទឹកដែលប្រែប្រួលតាមតំបន់នីមួយៗតម្រូវឱ្យមានការតាមដាន និងវិភាគទិន្នន័យឱ្យបានហ្មត់ចត់បំផុត។ ការបូមខ្សាច់គឺជាកត្តារួមផ្សំដែលធ្វើឱ្យការប្រែប្រួលអាកាសធាតុមានសភាពកាន់តែអាក្រក់ឡើងៗ។ យើងត្រូវមានស្មារតីម្ចាស់ការក្នុងការការពារប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងសហគមន៍។ ជីវិតត្រីដែលរស់នៅក្នុងបាតទន្លេត្រូវការដីខ្សាច់ និងល្បាប់ដើម្បីការរស់រាន និងការបន្តពូជតាមធម្មជាតិ។ សន្តិសុខស្បៀងរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើភាពសម្បូរបែបនៃធនធានជលផលនៅក្នុងដងទន្លេនេះឯង។ ការយល់ដឹងពីសង្វាក់ផលិតកម្ម និង ផលប៉ះពាល់នៃខ្សាច់នឹងជួយឱ្យយើងចេះប្រើប្រាស់ធនធាននេះដោយសន្សំសំចៃ។ យន្តការនៃការគ្រប់គ្រងធនធានរ៉ែត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ សេចក្តីសម្រេចចិត្តនៅថ្ងៃនេះនឹងកំណត់វាសនានៃដងទន្លេរបស់យើងសម្រាប់រាប់រយឆ្នាំខាងមុខទៀត។ យើងទាំងអស់គ្នាមានសិទ្ធិក្នុងការប្រើប្រាស់ទឹកតែយើងក៏មានកាតព្វកិច្ចក្នុងការការពារទឹកផងដែរ។ ការបូមខ្សាច់ហួសប្រមាណគឺជាការលួចយកអនាគតរបស់ក្មេងជំនាន់ក្រោយដើម្បីតែផលប្រយោជន៍រយៈពេលខ្លី។ ទន្លេដែលរឹងមាំគឺជាមរតកដ៏អស្ចារ្យដែលយើងត្រូវតែរក្សាទុកឱ្យបានគង់វង្សជារៀងរហូតតទៅ។ សកម្មភាពថែរក្សាបរិស្ថានទឹកនាពេលនេះគឺជាការវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់សេដ្ឋកិច្ចជាតិ និង សង្គម។ ការយល់ដឹងរួមគ្នានឹងក្លាយជាកម្លាំងចលករក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះការគ្រប់គ្រងធនធាន។ ទឹកទន្លេដ៏ថ្លាយ៉ង និងសម្បូរមច្ឆជាតិនឹងកើតមានឡើងវិញប្រសិនបើយើងចាប់ផ្តើមការពារពីឥឡូវនេះ។ ការចូលរួមការពារធនធានធម្មជាតិគឺជាការបង្ហាញនូវសេចក្តីថ្លៃថ្នូរ និង គុណធម៌ខ្ពស់បំផុតក្នុងនាមជាពលរដ្ឋល្អ។